នៅក្នុងជំនឿប្រពៃណីរបស់ប្រជាជនខ្មែរ ត្រីដំរីត្រូវបានគេចាត់ទុកថាជាសត្វដែលពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅបំផុត។ ការមិនបរិភោគត្រីប្រភេទនេះមិនមែនជាការហាមឃាត់ដែលគ្មានមូលហេតុនោះទេ ប៉ុន្តែវាត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងរឿងព្រេងនិទានបុរាណមួយ។ វាគឺជាជំនឿដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌និងប្រពៃណីរបស់ដូនតាខ្មែរជាច្រើនសតវត្សមកហើយ។ ប្រជាជនខ្មែរមួយចំនួនមានជំនឿយ៉ាងមុតមាំទៅលើត្រីដំរីថាជាមនុស្សដែលបានចាប់ជាតិឡើងវិញ។ ដូច្នេះហើយបានជាគេមិនធ្វើការទទួលទានត្រីដំរីឡើយ ព្រោះវាប្រៀបដូចជាការបរិភោគសាច់របស់មនុស្សខ្លួនឯង។ ការហាមមិនឱ្យបរិភោគត្រីដំរីនេះ គឺកើតចេញពីជំនឿទៅលើរឿងព្រេងនិទានខ្មែរដ៏ល្បីល្បាញមួយដែលមានចំណងជើងថា «មរណៈមាតា»។ នៅក្នុងរឿងនោះ ម្តាយដ៏គួរឱ្យអាណិតម្នាក់បានស្លាប់ទៅដោយបន្សល់ទុកកូនស្រីម្នាក់ឱ្យនៅរងទុក្ខវេទនា។ កូនស្រីរបស់គាត់ត្រូវបានម្តាយចុងជិះជាន់និងធ្វើបាបយ៉ាងឃោរឃៅបំផុតដោយគ្មានក្តីមេត្តា។ ដោយសារក្តីស្រឡាញ់និងក្តីអាណិតអាសូរចំពោះកូនស្រី ម្តាយក៏បានចាប់កំណើតជាត្រីដំរីម្តងទៀត។ ត្រីដំរីគឺជាមាតាបានលះបង់ជីវិតដើម្បីការពារនិងមើលថែកូនរបស់ខ្លួនពីភាពឃោរឃៅរបស់ម្តាយ និងកូនចុងទាំង៣នាក់នោះ។ ការមិនបរិភោគត្រីនេះគឺជាការគោរពដល់ការលះបង់ដ៏ធំធេងរបស់ម្តាយចំពោះកូន។ វាបានឆ្លុះបញ្ចាំងពីតម្លៃនៃសេចក្តីស្រឡាញ់ ការដឹងគុណ និងសេចក្តីអាណិតអាសូរ។ ជំនឿនេះមិនត្រឹមតែជាការយល់ឃើញបុរាណនោះទេ ប៉ុន្តែវាក៏ជាការបង្រៀនឱ្យមនុស្សចេះស្រឡាញ់និងឱ្យតម្លៃទៅលើសេចក្តីល្អ។ វាក៏ជាការរំលឹកដល់មនុស្សគ្រប់រូបឱ្យមានការយោគយល់ចំពោះធម្មជាតិនិងជីវិតផ្សេងៗ។ នៅក្នុងសង្គមខ្មែរ ការបរិភោគត្រីដំរីត្រូវបានចាត់ទុកថាជាទង្វើដែលគ្មានសីលធម៌និងគ្មានការគោរព។ វាជាជំនឿដ៏ពិសិដ្ឋដែលត្រូវបានមនុស្សជាច្រើនប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនបំផុត។ ទោះបីជាមនុស្សមួយចំនួនមិនជឿទៅលើរឿងនេះក៏ដោយ ក៏ពួកគេនៅតែមិនបរិភោគត្រីដំរីដែរ។ នេះគឺដើម្បីបង្ហាញពីការគោរពទៅលើជំនឿនិងវប្បធម៌ដ៏យូរលង់របស់ប្រជាជនខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ត្រីដំរីក៏ត្រូវបានមនុស្សជាច្រើន យកមកបរិភោគផងដែរ។ សរុបមក ត្រីដំរីមិនត្រឹមតែជាប្រភេទត្រីមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាត្រីដែលតំណាងឱ្យក្តីស្រឡាញ់។ វាក៏តំណាងឱ្យការលះបង់ដ៏ខ្ពង់ខ្ពស់របស់ម្តាយចំពោះកូនរបស់ខ្លួនផងដែរ។ ជំនឿនេះបានធ្វើឱ្យត្រីដំរីក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរ។ វាក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រៀនមនុស្សឱ្យចេះមានមេត្តាធម៌។